អ្នកដែលជាប់ចោទពីបទល្មើសស្រាលៗ ឬជាប់ឃុំនៅមន្ទីរសន្តិសុខថ្នាក់ទាប ជាទូទៅច្រើនទទួលរងនូវការទទួលទាន អាហារមិនគ្រប់គ្រាន់ ជំងឺគ្មានការព្យាបាល និងការប្រព្រឹត្តអំពើយង់ឃ្នងផ្សេងៗ ទៀត ។ ទោះជាមានមនុស្សជាច្រើនស្លាប់ ក្នុងស្ថានភាពបែបនេះក៏ដោយ ក៏មានមួយចំនួនទៀតបានរួចផុតពីទារុណកម្មនិងការសម្លាប់ផងដែរ។ ផ្ទុយទៅវិញ នៅមន្ទីរសន្តិសុខថ្នាក់ខ្ពស់របស់ខ្មែរក្រហម ដូចជា មន្ទីរស-២១ ឬហៅថា គុកទួលស្លែង ការសួរចម្លើយនិងការធ្វើទារុណកម្ម ត្រូវបានចាត់ទុកជាសកម្មភាពធម្មតាប្រចាំថ្ងៃ។ ចំពោះ ករណីរបស់លោក ជូ សូភា ដែលរស់នៅខេត្តកំពង់ចាមក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោកត្រូវបានគេចាប់ខ្លួននៅខែឧសភា ឆ្នាំ១៩៧៧ ដោយគ្មានមូលហេតុច្បាស់លាស់។ ហើយលោកបានរៀបរាប់យ៉ាងលម្អិតអំពីបទពិសោធន៍របស់លោកនៅក្នុងគុកស្រុកត្បូងឃ្មុំ។ លោក សូភា បានរៀបរាប់ថា ថ្ងៃមួយ មានកងសន្តិសុខបួននាក់បានមកដល់កងរបស់លោក ហើយបានស្នើលោកដោយសម្តីសុភាពរាបសារឱ្យទៅជួយតខ្សែភ្លើង។ នៅពេលលោកចេញមកដល់ខាងក្រៅ សន្តិសុខទាំងនោះបានស្ទុះមកភ្ជង់កាំភ្លើងតម្រង់មករកលោក ហើយបានចងដៃលោកភ្លាមៗ បន្ទាប់មក ខ្មែរក្រហមបានចាប់លោកយកទៅដាក់គុក។ បន្ទាប់ពីស្នាក់នៅក្នុងគុកអស់រយៈពេល ៤០ ថ្ងៃ កងសន្តិសុខខ្មែរក្រហមបានបញ្ជូនលោក សូភា ទៅសួរចម្លើយ។ រីឯការសួរចម្លើយនោះមានសភាពឃោរឃៅខ្លាំងណាស់។ ពួកគេបាន យកខ្សែភ្លើងមកឆក់លោក ដើម្បីសួរចម្លើយ ហើយជួនកាល ពួកគេបានវាយលោកយ៉ាងខ្លាំង រហូតដល់សន្លប់ជាច្រើនសារ។ ទោះបីជាត្រូវទទួលរងទារុណកម្មយ៉ាងធ្ងន់ធ្ងរក៏ដោយ លោក សូភា នៅតែបន្តឆ្លើយថា លោកមិនដឹងអ្វីទាំងអស់។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនលោកទៅមន្ទីរសួរចម្លើយថ្មីមួយទៀត ដែលលោកបានស្នាក់នៅទីនោះរយៈពេល ១២ ថ្ងៃ។ ចាប់ពីពេលនោះមក ខ្មែរក្រហមលែងបានសួរចម្លើយ ឬធ្វើទារុណកម្មលោកទៀតហើយ ឯខ្លួនប្រាណរបស់លោកបាន ស្គមរីងរៃយ៉ាងខ្លាំង។ ៣ថ្ងៃក្រោយមក ខ្មែរក្រហមបានដោះលែងលោក សូភា ដោយនិយាយថា អង្គការមានការភ័ន្តច្រឡំចំពោះលោក។ ប៉ុន្តែ លោកត្រូវសន្យាថានឹងមិនប្រាប់អ្នកណាទាំងអស់អំពីស្ថានភាពនៅក្នុងគុកឡើយ ប្រសិនបើមានអ្នកណាម្នាក់សួរ លោកត្រូវឆ្លើយថា មិនដឹង មិនឮ មិនឃើញអ្វីទាំងអស់។ ករណីរបស់លោក ជូ សូភា បានបង្ហាញយ៉ាងច្បាស់អំពីភាពព្រៃផ្សៃនៃការសួរចម្លើយ និងការធ្វើទារុណកម្មក្នុងរបបខ្មែរក្រហម។ ចំពោះ ករណីរបស់លោក ជូ សូភា បានបញ្ជាក់ឱ្យឃើញច្បាស់ថា នៅក្នុងរបបខ្មែរក្រហមការចាប់ខ្លួនគឺធ្វើឡើងដោយគ្មានភាពត្រឹមត្រូវ និងគ្មានមូលហេតុច្បាស់លាស់នោះទេ។ ប្រសិនបើពួកខ្មែរក្រហមសង្ស័យលើនរណាម្នាក់ហើយ គឺគេនឹងចាប់អ្នកនោះភ្លាមៗ។ រីឯការធ្វើទារុណកម្មវិញ គឺមានភាពឃោឃៅជាខ្លាំង ដូចជា ការឆក់នឹងខ្សែរភ្លើង ការវាយធ្វើបាប ការបង្អត់អាហារទៅលើអ្នកទោសជាដើម។ បន្ថែមពីនេះ ករណីរបស់លោក លោក ជូ សូភា គ្រាន់តែជាករណីដ៏តូចមួយក្នុងរបបខ្មែរក្រហមប៉ុណ្ណោះ។ ការឆក់ខ្សែភ្លើង ដោយប្រើប្រាស់ចរន្តអគ្គិសនីឆក់ទៅលើរាងកាយដើម្បីបង្កការឈឺចាប់ខ្លាំងនិងបណ្ដាលឱ្យរងរបួសខាងក្នុង។ អ្នកទោសត្រូវបានឃុំឃាំងដោយមិនផ្ដល់អាហារឬទឹកគ្រប់គ្រាន់ដើម្បីធ្វើឱ្យពួកគេចុះខ្សោយនិងងាយស្រួលបំបាក់ស្មារតី។ ការចងព្យួរក្បាលចុះក្រោម ធ្វើឱ្យឈាមរត់ទៅក្បាលច្រើនពេកបង្កឱ្យមានការឈឺចាប់និងការពិបាកដកដង្ហើម។ ការដាក់ក្នុងទឹកកខ្វក់ ឬលាមកជាទារុណកម្មមួយដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យផ្លូវកាយនិងផ្លូវចិត្តរបស់ជនរងគ្រោះ។ ភ្នាក់ងារសួរចម្លើយក៏បានប្រើប្រាស់ការគំរាមកំហែងដល់ក្រុមគ្រួសាររបស់អ្នកទោសដើម្បីបង្ខំឱ្យសារភាពផងដែរ។ ពួកគេអាចនិយាយថាប្រសិនបើមិនសារភាពទេ ក្រុមគ្រួសារនឹងត្រូវសម្លាប់ចោល។ ការបិទភ្នែកនិងបិទត្រចៀកធ្វើឱ្យអ្នកទោសបាត់បង់វិញ្ញាណដឹងទិសដៅនិងបង្កើនភាពភ័យខ្លាច។ ការប្រើកាំបិតឬវត្ថុស្រួចចាក់ទៅលើខ្លួនប្រាណជាទារុណកម្មដ៏ឃោរឃៅដែលបង្កឱ្យមានរបួសធ្ងន់ធ្ងរនិងការឈឺចាប់មិនអាចបំភ្លេចបាន។ នៅពេលដែលអ្នកទោសត្រូវបានបង្ខំឱ្យសារភាព ពួកគេត្រូវបានគេកត់ត្រានិងរក្សាទុកនូវកំណត់ហេតុនៃការសារភាពទាំងនោះ។ បន្ទាប់មក ពួកគេត្រូវបានបញ្ជូនទៅកាន់វាលពិឃាតដូចជាវាលពិឃាតជើងឯកជាដើមដើម្បីប្រហារជីវិត។ ក្នុងករណីខ្លះ ពួកគេក៏ត្រូវបានបង្ខំឱ្យចុះហត្ថលេខាលើលិខិតសារភាពដោយមិនបានអានផងដែរ។ ការសួរចម្លើយនិងការធ្វើទារុណកម្មក្នុងរបបខ្មែរក្រហមបានបង្ហាញពីភាពឃោរឃៅនិងអមនុស្សធម៌នៃរបបនេះ។ វាជាប្រព័ន្ធមួយដែលបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា។